កម្មវិធីអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដ៏សំខាន់មួយគឺដើម្បីជួយសម្រាលបន្ទុកដល់និស្សិតដែលមកពីគ្រួសារមានភាពខ្វះខាត ឬមានប្រាក់ចំណូលទាប។ តាមរយៈ ការផ្ដល់ជំនួយនេះ ប្រទេសកម្ពុជាបានបង្កើនឱកាស ឱ្យនិស្សិតដែលមានភាពខ្វះខាតទទួលបានការអប់រំបន្តនៅកម្រិតឧត្តមសិក្សា។ ការផ្ដល់អាហារូបករណ៍នេះក៏ជួយកាត់បន្ថយអត្រាការបញ្ឈប់ការសិក្សា ដែលបណ្ដាលមកពីបញ្ហាហិរញ្ញវត្ថុផងដែរ។ អាហារូបករណ៍ប្រភេទនេះនឹង រ៉ាប់រងទាំងស្រុង នូវ ថ្លៃសិក្សា ថ្លៃបណ្ណាល័យ ឬ ថ្លៃស្នាក់នៅ របស់និស្សិត។ វាត្រូវបានរៀបចំឡើងដើម្បីធានាថា និស្សិតអាចមករៀនដោយមិនចាំបាច់បារម្ភពីបញ្ហាហិរញ្ញវត្ថុប្រចាំថ្ងៃឡើយ។ ម្យ៉ាងទៀត មានប្រាក់ឧបត្ថម្ភប្រចាំខែ និងឆ្នាំ សម្រាប់ជួយសម្រួលដល់ការចំណាយការរស់នៅប្រចាំថ្ងៃរបស់និស្សិត មានដូចជាថ្លៃអាហារ ថ្លៃធ្វើដំណើរ ថ្លៃទិញសៀវភៅ ឬសម្ភារៈសិក្សាផ្សេងៗ។ ការផ្តល់ជូននេះគឺផ្អែកលើលក្ខខណ្ឌចំណូល របស់គ្រួសារ និងកម្រិតសិក្សា របស់និស្សិត។ អាហារូបករណ៍នេះ គឺផ្តល់ជូនជាពិសេសសម្រាប់និស្សិតដែលមានលទ្ធផលការសិក្សាល្អប្រសើរ មាន សមត្ថភាព បូករួមទាំងការខិតខំប្រឹងប្រែងរបស់ពួកគេផងដែរ ។ គោលបំណងក្នុងការផ្ដល់អាហារូបករណ៍គឺដើម្បីជំរុញការប្រកួតប្រជែងវិជ្ជាជីវៈ និងលើកទឹកចិត្តនិស្សិតឱ្យខិតខំសិក្សារៀនសូត្រឱ្យកាន់តែពូកែ។ ដើម្បីមានសិទ្ធិដាក់ពាក្យស្នើសុំអាហារូបករណ៍ ឬប្រាក់ឧបត្ថម្ភទាំងនេះ និស្សិតជាទូទៅត្រូវបំពេញតាមលក្ខខណ្ឌមួយចំនួនមុននឹងអាចដាក់ពាក្យបាន ដូចជា ត្រូវមានសញ្ជាតិខ្មែរ ឬជាអ្នករស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា និង បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដោយជោគជ័យ។ ក្នុងនោះក៍ត្រូវមាន ភស្តុតាងបញ្ជាក់ពីស្ថានភាពគ្រួសារក្រីក្រ ឬ មានប្រាក់ចំណូលទាប ដែលអាចមានដូចជា សៀវភៅបន្ទុក ប័ណ្ណសមធម៌ ឬ លិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ ជាទូទៅ ដំណើរការដាក់ពាក្យស្នើសុំអាហារូបករណ៍ ឬប្រាក់ឧបត្ថម្ភមានជំហានសំខាន់ៗមួយដែលយើងត្រូវដឹងអោយច្បាស់។ អ្នកត្រូវដឹងព័ត៌មានអំពីការបើកទទួលពាក្យស្នើសុំអាហារូបករណ៍នឹងត្រូវផ្សព្វផ្សាយតាមរយៈគេហទំព័រផ្លូវការ បណ្ដាញសង្គម ឬផ្ទាំងព័ត៌មាននៅតាមគ្រឹះស្ថានសិក្សា។ និស្សិតត្រូវបំពេញពាក្យស្នើសុំតាមទម្រង់ដែលបានកំណត់ រួមទាំងព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានគ្រួសារ ប្រវត្តិសិក្សា និងមូលហេតុនៃការស្នើសុំ។ ត្រូវភ្ជាប់ឯកសារគាំទ្រមួយចំនួនដូចជាសញ្ញាបត្រ ប័ណ្ណសម្គាល់ខ្លួន លិខិតបញ្ជាក់ប្រាក់ចំណូលគ្រួសារ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត។ និស្សិតដែលជាប់ក្នុងវគ្គជម្រុះបឋមអាចនឹងត្រូវអញ្ជើញឱ្យចូលរួមសម្ភាសន៍ដើម្បីវាយតម្លៃបន្ថែមអំពីសក្តានុពល និងតម្រូវការរបស់ពួកគាត់។ បន្ទាប់ពីដំណើរការវាយតម្លៃចប់សព្វគ្រប់ លទ្ធផលនៃការផ្ដល់អាហារូបករណ៍នឹងត្រូវប្រកាសជាសាធារណៈ ឬជូនដំណឹងដោយផ្ទាល់ទៅកាន់និស្សិតដែលទទួលបាន។ ក្រៅពីការ ជួយសម្រួលបន្ទុកហិរញ្ញវត្ថុ កម្មវិធីអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភទាំងនេះក៏ ផ្ដល់នូវអត្ថប្រយោជន៍បន្ថែមមួយចំនួនទៀត ផងដែរ។ ជំនួយនេះដើរតួជាកម្លាំងចិត្តដ៏ធំមួយសម្រាប់និស្សិតឱ្យខិតខំសិក្សារៀនសូត្រឱ្យកាន់តែពូកែ និងសម្រេចបានលទ្ធផលល្អ។ ពេលដែលនិស្សិតមិនសូវបារម្ភពីបញ្ហាលុយកាក់ ពួកគាត់អាចផ្តោតអារម្មណ៍បានពេញលេញលើការសិក្សា។ ការទទួលបាន ឱកាសបន្តការសិក្សា ជួយឲ្យនិស្សិតអាច អភិវឌ្ឍន៍ចំណេះដឹង ជំនាញ និង សមត្ថភាពរបស់ខ្លួនបានពេញលេញ ដែលជា មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ អនាគតអាជីព របស់ពួកគាត់។ ការវិនិយោគលើការអប់រំនិស្សិតដែលមានទេពកោសល្យតែខ្វះខាតលទ្ធភាព គឺជាការរួមចំណែកដ៏សំខាន់ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ប្រទេសជាតិ។ និស្សិតទាំងនេះនឹងក្លាយជា កម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ តាមរយៈការផ្ដល់កម្មវិធីអាហារូបករណ៍ នេះជួយ បានកាត់បន្ថយគម្លាតសង្គម និង លើកកម្ពស់សមធម៌ ដោយធានាថា គ្រប់គ្នាមានសិទ្ធិទទួលបានការអប់រំល្អ។ កម្មវិធីអាហារូបករណ៍ និង ប្រាក់ឧបត្ថម្ភ នេះ ពឹងផ្អែកយ៉ាងខ្លាំង លើ កិច្ចសហការ និង ភាពជាដៃគូ រវាង ភាគីពាក់ព័ន្ធនានា។ រាជរដ្ឋាភិបាលគាំទ្រតាមរយៈ ការដាក់ចេញគោលនយោបាយ និង បែងចែកថវិកា សម្រាប់វិស័យអប់រំ។ គ្រឹះស្ថានឧត្តមសិក្សាក៏ចូលរួមអនុវត្តកម្មវិធី ផ្ដល់ ព័ត៌មានលម្អិត និង សម្របសម្រួលការសិក្សា របស់និស្សិតអាហារូបករណ៍។ តាមរយៈអង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជនក៏បានផ្ដល់ មូលនិធិ ជំនួយបច្ចេកទេស និង ការគាំទ្រផ្សេងៗទៀតផងដែរ។ ចំណែកឯ សហគមន៍ និងគ្រួសារគួរផ្ដល់ ការលើកទឹកចិត្ត និង ចូលរួមតាមដានការសិក្សា របស់កូនចៅដូចគ្នា។ ដើម្បីធានាបាននូវប្រសិទ្ធភាព និងតម្លាភាពនៃកម្មវិធីអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភនេះ ការត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំគឺជារឿងចាំបាច់។ តាមដានលទ្ធផលសិក្សារបស់និស្សិតដែលទទួលបានអាហារូបករណ៍ ដើម្បីធានាថាពួកគេរក្សាបាននូវស្តង់ដារសិក្សាដែលតម្រូវ។ ការតាមដាននេះអាចធ្វើឡើងតាមរយៈការសុំរបាយការណ៍វឌ្ឍនភាពពីគ្រឹះស្ថានសិក្សា ឬការប្រជុំផ្ទាល់ជាមួយនិស្សិត។ ធ្វើការវាយតម្លៃជាប្រចាំដើម្បីមើលថា តើកម្មវិធីនេះពិតជាបានជួយសម្រេចគោលបំណងរបស់ខ្លួនដែរឬទេ ដូចជាការកាត់បន្ថយអត្រាឈប់រៀន និងការបង្កើនឱកាសអប់រំ។ កម្មវិធីអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភនេះមិនមែនត្រឹមតែជាជំនួយហិរញ្ញវត្ថុបណ្ដោះអាសន្ននោះទេ ប៉ុន្តែជាការវិនិយោគរយៈពេលវែងទៅលើធនធានមនុស្ស។ និស្សិតដែលទទួលបានជំនួយ នឹងក្លាយជាពលរដ្ឋល្អ មានចំណេះដឹង ជំនាញ និងគុណធម៌ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ កម្មវិធីនេះនឹងបន្តរីកចម្រើន និងពង្រីកវិសាលភាពរបស់ខ្លួន ដើម្បីអាចជួយដល់និស្សិតកាន់តែច្រើនឡើងៗនៅទូទាំងប្រទេស។ ដែលមានការចូលរួមគាំទ្រកាន់តែច្រើន ពីសំណាក់សប្បុរសជន អង្គការដៃគូ និងវិស័យឯកជន ដើម្បីធានាបាននូវនិរន្តរភាពនៃកម្មវិធីនេះ។ សរុបមក កម្មវិធីអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភនេះគឺជា គំនិតផ្ដួចផ្ដើមដ៏មានតម្លៃមួយ ដែលបង្ហាញពី ការយកចិត្តទុកដាក់ ចំពោះ អនាគតរបស់យុវជន។ ជាពិសេស វាជា ការប្ដេជ្ញាចិត្ត ក្នុងការ កសាងសង្គមមួយ ដែលមនុស្សគ្រប់រូបមាន ឱកាសស្មើគ្នា ក្នុងការ ទទួលបានការអប់រំ។ ដោយការឧបត្ថម្ភសម្រាប់និស្សិតក្រីក្រ ដើរតួជា ស្ពានដ៏សំខាន់មួយ ដែល តភ្ជាប់ក្ដីស្រមៃ របស់និស្សិតទៅកាន់ ឱកាសអប់រំខ្ពស់។ ម្យ៉ាងទៀត បង្កើតអនាគតប្រសើរសម្រាប់បុគ្គល និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។